នៅប្រទេសកម្ពុជា ប្រជាជននិយមដើរផ្សារនៅពេលព្រឹក និងពេលរាត្រី។ ផ្សារពេលព្រឹកជាប្រភេទផ្សារលក់បន្លែ ត្រី សាច់ ចំណែកឯផ្សារពេលយប់ជាផ្សារអាហារ និងកន្លែងកម្សាន្ត។ នៅពេលព្រឹកព្រលឹម ថ្ងៃមិនទាន់រះល្អ ប្រហែលម៉ោង ៤ ទៅ ៥ ព្រឹក ប្រជាជនកម្ពុជាដែលជាអាជីវករលក់ដូរនៅតាមផ្សារបានចាប់ផ្តើមសកម្មភាពដឹកជញ្ជូនបន្លែ ត្រី សាច់ ពីផ្ទះទៅកាន់ផ្សារយ៉ាងមមាញឹក។ អ្នកខ្លះប្រើកង់ ខ្លះទៀតប្រើម៉ូតូ ឬឡាន និងរទេះអូសឥវ៉ាន់តូចៗជាច្រើន ដើម្បីដឹកជញ្ជូនបន្លែស្រស់ៗពីសួនក្រោយផ្ទះ ត្រីស្រស់ៗពីស្ទឹង និងទន្លេ និងសាច់ទើបតែកាប់ថ្មីៗ។ បាយ ម្ហូប នំចំណីផ្សេងៗជាច្រើនក៏ត្រូវបាននាំយកទៅលក់នៅផ្សារនាពេលព្រឹកព្រលឹមផងដែរ។ ប៉ុន្មានម៉ោងក្រោយមក ក្នុងផ្សារក៏ចាប់ផ្តើមមានសភាពអ៊ូអរ មនុស្សម្នាជួបជុំគ្នាដើរផ្សារ ហើយក្លិនឈ្ងុយនៃអាហារ នំចំណីនាពេលព្រឹកក៏ចាប់ផ្តើមសាយភាយពាសពេញផ្សារ។ ជាធម្មតានៅផ្សារពេលព្រឹក គេមានលក់អាហារពេលព្រឹកជាច្រើនដូចជា បាយស្រូប គុយទាវ បបរគ្រឿង បបរស នំបញ្ចុក មីឆា និងអាហារពេលព្រឹកជាច្រើនទៀតដែលប្រជាជនកម្ពុជានិយមបរិភោគ។ លើសពីនេះ គេក៏មានលក់នំ និងបង្អែមខ្មែរដូចជា នំអន្សម នំគម នំបត់ នំពុម្ភ នំក្រូច និងប្រភេទបង្អែមជាច្រើនមុខដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ។ បន្ទាប់ពីនំ និងបង្អែម អាជីវករក្នុងផ្សារខ្លះក៏មានលក់ជាប្រភេទ ពោតស្ងោរ ដំឡូងស្ងោរ ត្រាវស្ងោរ ចេកស្ងោរ ចេកអាំង ដែលជាអាហារដ៏ពេញនិយមរបស់ប្រជាជនកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតផ្សារពេលព្រឹកច្រើនមានលក់ ត្រី ស៊ុត និងសាច់ស្រស់ៗជាច្រើនដូចជា សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូក និងប្រភេទ ខ្យងខ្ចៅ លៀស កូនកំពឹសនិងគ្រឿងសមុទ្រជាដើម។ ហើយផ្សារពេលព្រឹកក៏មានលក់ជាអាហារផ្អាប់ ដូចជា ប្រហុក ផ្អក ត្រីប្រៃ មុាំ ត្រីងៀត ត្រីឆ្អើរ ពងត្រីនិង ជ្រក់ផងដែរ។ បន្លែក៏មានច្រើនប្រភេទច្រើនជម្រើសណាស់ដែរ ដូចជា ទំពាំង ផ្ទី ល្ពៅ ត្រឡាច ត្រកួន ននោង ស្ពៃ ការ៉ុត ឆៃថាវ ប៉េងប៉ោះ សណ្តែកគួរ។ ក្រៅពីបន្លែ ក៏មានជាប្រភេទផ្លែឈើក្នុងស្រុក និងក្រៅស្រុកជាច្រើនដែលអាជីវករលក់ក្នុងផ្សារ ដែលបានប្រមូលទិញពីកសិករខ្មែរយកមកដាក់តាំងលក់។ ផ្លែឈើដែលគេនិយមយកមកលក់មានដូចជា ផ្លែក្រូច ផ្លែចេក ផ្លែមៀន ផ្លែស្រកានាគ ទំពាំងបាយជូរ ល្ហុង ល្មុត សេដា ប៉ោម គូលែន ទុរេន ប៊ឺមណ្ឌលគិរី។ បន្ទាប់ពីផ្លែឈើ ក៏គេមានលក់ផ្កាស្រស់ជាច្រើនប្រភេទនៅផ្សារពេលព្រឹកផងដែរ។ ជាទូទៅ ផ្កាស្រស់សម្បូរនៅរៀងរាល់ថ្ងៃសីល ព្រោះប្រជាជនមានតម្រូវការទិញផ្កាដាក់បូជាព្រះច្រើន។ ផ្កាដែលគេនិយមយកមកលក់នៅផ្សារពេលព្រឹកមានដូចជា ផ្កាឈូក ផ្កាម្លិះ ផ្កាចន្ធូ និងផ្កាជាច្រើនប្រភេទទៀត។ ម្យ៉ាងវិញទៀត នៅផ្សារពេលព្រឹក គេក៏មានដាក់តាំងលក់សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ផងដែរ។ ផ្សារពេលព្រឹកមិនមែនគ្រាន់តែជាកន្លែងលក់ដូរនោះទេ ប៉ុន្តែជាទីកន្លែងដែលអ្នកភូមិជួបជុំគ្នា និងបង្កើតបានជាបរិយាកាសរីករាយប្រចាំថ្ងៃ។ មនុស្សភាគច្រើនចូលចិត្តមកផ្សារពីព្រឹកព្រលឹមដើម្បីប្រមូលទិញនូវបន្លែ ត្រី សាច់ ស្រស់ៗថ្មីៗយកទៅចម្អិនអាហារសម្រាប់បរិភោគ។ ផ្សារពេលព្រឹកជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលបង្កើតនូវបរិយាកាសល្អ ភាពសាមញ្ញ និងមានលក្ចណៈបែបស្រុកស្រែ ជនបទ។ ចំណែកផ្សាររាត្រីវិញ ភាគច្រើនមាននៅទីប្រជុំជនជាប់ផ្លូវធំៗ ឬក្នុងទីក្រុងជាដើម។ ផ្សារាត្រីនៅកម្ពុជាជាទីកន្លែងលក់ដូរដ៏សកម្មនៅពេលយប់ ដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីសំណាក់ភ្ញៀវទេសចរណ៏ទាំងក្នុងស្រុកនិងក្រៅស្រុក។ លក្ខណៈពិសេសរបស់ផ្សាររាត្រី គឺល្បីល្បាញដោយសារអាហារតាមផ្លូវដ៏សម្បូរបែប មានកន្លែងកម្សាន្ត សម្លៀកបំពាក់ គ្រឿងអលង្ការ ផលិតផលសិប្បកម្មដែលផលិតដោយប្រជាជនខ្មែរ និងមានរួមបញ្ចូលជាមួយនឹងការសម្តែងសិល្បៈផងដែរ។ ផ្សារនេះជាផ្សារដែលលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណ និងការរីកចម្រើនក្នុងសម័យទំនើប។ ផ្សាររាត្រីជាកន្លែងដ៏ពេញនិយមរបស់យុវវ័យគ្រប់រូបសម្រាប់ដើរកម្សាន្ត និងទិញរបស់របរប្រើប្រាស់ បន្ទាប់ពីការងារ។ ប្រភេទអាហារល្បីៗនៅផ្សាររាត្រីមានដូចជា បុកល្ហុង ខ្យងអាំង ខ្យងស្ងោរ មឹកអាំង សាច់គោអាំង មីឆា លតឆា នំគូឆាយ នំប៉័ងសាច់ ពងមាន់អាំង ពងមាន់អាំងដាក់ចាន ពងទាកូន ប្រហិតចៀន។ អាហារផ្សេងទៀតដូចជា ស៊ុបគោ ស៊ុបចិន បាយឆា គោឡើងភ្នំ ក៏ជាអាហារពេញនិយមផងដែរ។ ប្រភេទសត្វល្អិតបំពងលីងគ្រឿងដូចជា ចង្រិតលីង កន្ដូបលីង កន្ទាទូកលីង និងក្រឡាន ក៏ក្លាយជាអាហារក្លែមដែលមិនអាចខ្វះបានក្នុងផ្សាររាត្រីនៅកម្ពុជាផងដែរ។ ក្រៅពីអាហារ ក៏នៅមានបង្អែម និងភេសជ្ជៈថែមទៀតផង។ បង្អែម និងភេសជ្ជៈទាំងនោះមានដូចជា បង្អែមផ្លែឈើ បង្អែមខ្មែរ ការ៉េម ទឹកក្រឡុកផ្លែឈើ ទឹកអំពៅ ទឹកដូង និងភេសជ្ជៈសុខភាពដូចជាទឹកផ្លែឈើគៀបលាយជាមួយមើមបន្លែ។ លើសពីនេះទៅទៀតផ្សាររាត្រីក៏មានលក់សម្លៀកបំពាក់និងគ្រឿងអលង្ការផងដែរ។ ភាគច្រើននៃសម្លៀកបំពាក់ និងគ្រឿងអលង្ការទាំងនោះជាផលិតផលក្នុងស្រុកដែលផលិតឡើងដោយស្នាដៃប្រជាជនកម្ពុជាផ្ទាល់តែម្តង។ បន្ទាប់ពីអាហារ បង្អែម ភេសជ្ជៈ សម្លៀកបំពាក់ និងគ្រឿងអលង្ការហើយនោះ ផ្សាររាត្រីក៏មានជាការសម្តែងសិល្បៈ និងការប្រគុំតន្ត្រីចម្រៀងផងដែរ។ ជាក់ស្តែងនៅផ្សាររាត្រីកោះនរា ក៏មានការសម្តែងសិល្បៈដូចជារឿងកំប្លែង ឈុតល្ខោនឆាកខ្លីៗ និងរបាំខ្មែរផ្សេងៗទៀត។ ដោយឡែកផ្សាររាត្រីរាជធានីភ្នំពេញក៏មានការដាក់ឆាកចម្រៀង និងមានសិល្បករ សិល្បការិនីជាច្រើនចូលរួមសម្តែងរាំច្រៀងកំដរក្នុងពេលរាត្រីកាលផងដែរ។ ចំណុចដែលផ្សារាត្រីខុសពីផ្សារពេលព្រឹកនោះគឺ ផ្សារាត្រីបើកចាប់ពីម៉ោង ៥ដល់១០យប់ ដោយឡែកផ្សារពេលព្រឹកបើកចាប់ពីម៉ោង ៥ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ ភ្ញៀវដែលចូលផ្សាររាត្រីភាគច្រើនមកជាលក្ខណៈគ្រួសារ យុវវ័យ អ្នកដំណើរ និងភ្ញៀវទេសចរ។ ចំណែកឯភ្ញៀវផ្សារពេលព្រឹកភាគច្រើនជាស្ត្រីមេផ្ទះ អាជីវករលក់ដូរ និងប្រជាជនសាមញ្ញ។ ផ្សាររាត្រីមានភាពទាក់ទាញពីមហាជនជាងផ្សារពេលព្រឹក ពិសេសសម្រាប់អ្នកចង់លំហែរកាយ គេតែងតែមកដើរលេងនៅផ្សាររាត្រី។ រីឯផ្សារពេលព្រឹកមានសភាពមមាញឹក និងសាមញ្ញ។ នៅផ្សាររាត្រី តម្លៃទំនិញមានថ្លៃខ្លះ ថោកខ្លះ ពិសេសសម្រាប់ភ្ញៀវទេសចរ។ ចំណែកឯផ្សារពេលព្រឹក តម្លៃទំនិញថ្លៃថោកអាចចរចារគ្នាបាន។ ផ្សាររាត្រីមានអមទៅដោយសិល្បៈ តន្ត្រី ភ្លើងពណ៌ស្អាតប្លែក។ ដោយឡែកផ្សារពេលព្រឹកមានសភាពមមាញឹក និងសាមញ្ញ។ ដូច្នេះផ្សារពេលព្រឹកមានអត្ថន័យចំពោះជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នករស់នៅក្នុងសហគមន៍។ ផ្សាររាត្រីផ្ដល់បទពិសោធន៍សម្រាប់ការឈប់សម្រាក ភាពសប្បាយរីករាយ និងជាជម្រើសសម្រាប់ភ្ញៀវទេសចរ ឬអ្នកចង់ស្វែងរកអ្វីថ្មីៗនាពេលល្ងាច។